ការដាំសណ្តែកដីអាចជាការងារងាយស្រួល ពីព្រោះវាពុំសូវត្រូវការការថែទាំច្រើនដូចដំណាំដទៃទៀតទេ។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួនដើម្បីដាំសណ្តែកដីបានជោគជ័យ។ ការរៀបចំដីគឺត្រូវតែមានជីជាតិល្អ មានបង្ហូរទឹកស្រួល ហើយមិនគួរដាំនៅលើដីដែលមានកម្ទេចថ្មទេ។ ភ្ជួររាស់ដីឱ្យបានហ្មត់ចត់ ហើយគាស់ឬរាស់ដីឱ្យមានជម្រៅប្រហែល ១៥ ទៅ ២០ សង់ទីម៉ែត្រ។ ដាក់ជីធម្មជាតិ ឬជីកំប៉ុស្តនៅលើដីមុនពេលដាំ ដើម្បីបង្កើនជីជាតិ។ ការជ្រើសរើសពូជសណ្តែកដី គួរតែជ្រើសរើសពូជដែលល្អ ធន់នឹងជំងឺ និងសមស្របទៅនឹងអាកាសធាតុនៅក្នុងតំបន់របស់អ្នក។ គ្រាប់ពូជត្រូវតែមានគុណភាពល្អ មិនមានស្នាមប្រេះ ឬរលួយ ហើយគួរតែយកគ្រាប់ពូជដែលបានមកពីកសិដ្ឋានដែលអាចទុកចិត្តបាន។ របៀបដាំ កាលបរិច្ឆេទនៃការដាំអាចធ្វើបាននៅដើមរដូវវស្សា។ ចន្លោះជួរត្រូវមានប្រវែងប្រហែល ៤៥ ទៅ ៦០ សង់ទីម៉ែត្រ ហើយចន្លោះគ្រាប់នីមួយៗត្រូវមានប្រវែងប្រហែល ២០ ទៅ ២៥ សង់ទីម៉ែត្រ។ កប់គ្រាប់ពូជទៅក្នុងដីដែលមានជម្រៅប្រហែល ៣ ទៅ ៥ សង់ទីម៉ែត្រ ហើយរោយដីពីលើវិញ។ ការថែទាំ ស្រោចទឹកឱ្យបានទៀងទាត់ ជាពិសេសនៅពេលដែលសណ្តែកដីកំពុងលូតលាស់។ ទោះជាយ៉ាងណាក៏ដោយ ត្រូវប្រយ័ត្នចៀសវាងកុំឱ្យដីមានទឹកដក់។ ដកស្មៅចេញឱ្យបានញឹកញាប់ ដើម្បីកុំឱ្យស្មៅប្រកួតប្រជែងជាមួយសណ្តែកដី។ ប្រសិនបើសង្កេតឃើញមានជំងឺ ឬសត្វល្អិត អ្នកគួរតែប្រើថ្នាំសម្លាប់សត្វល្អិត ឬថ្នាំសម្លាប់ផ្សិតដែលសមស្រប។ ការប្រមូលផល សណ្តែកដីជាទូទៅអាចប្រមូលផលបានចាប់ពី ៩០ ទៅ ១១០ ថ្ងៃក្រោយដាំ។ សញ្ញាដែលបង្ហាញថាដល់ពេលប្រមូលផលគឺស្លឹកចាប់ផ្តើមប្រែពណ៌ទៅជាលឿង ហើយជ្រុះ។ វិធីប្រមូលផលគឺត្រូវដកដើមសណ្តែកដីចេញពីដី ហើយបេះផ្លែសណ្តែកដីពីមែក។ មួយវិញទៀត ដើម្បីទទួលបានផលល្អ អ្នកគួរយល់ដឹងពីដំណាក់កាលនីមួយៗនៃការដាំ។ ការរៀបចំដីគឺជាជំហានដំបូង និងសំខាន់បំផុត។ សណ្ដែកដីលូតលាស់បានល្អនៅលើដីដែលមានល្បាយខ្សាច់ ដីធូរ និងមានជីជាតិល្អ។ ភ្ជួរដីឱ្យមានជម្រៅប្រហែល ១៥ ទៅ ២០ សង់ទីម៉ែត្រ រួចហាលចោលប្រហែល ១៥ ថ្ងៃ ដើម្បីកម្ចាត់ស្មៅ និងសត្វល្អិត។ បាចជីធម្មជាតិ ឬជីកំប៉ុស្តនៅលើដី រួចភ្ជួររាស់ម្តងទៀតដើម្បីលាយជីចូលទៅក្នុងដីឱ្យសព្វល្អ។ ធ្វើរងដាំដែលមានកម្ពស់ល្មម និងរាស់ដីឱ្យរាបស្មើ ដើម្បីងាយស្រួលក្នុងការដាំ។ ពេលវេលាដាំ ពេលវេលាដែលល្អបំផុតគឺចាប់ពីដើមរដូវវស្សា ព្រោះមានសំណើមគ្រប់គ្រាន់។ ជ្រើសរើសពូជដែលល្អ ថ្លោស មិនមានស្នាមប្រេះ ហើយធន់នឹងជំងឺ។ មុននឹងដាំ គួរតែយកគ្រាប់ពូជទៅត្រាំទឹកមួយយប់ ឬប្រើថ្នាំការពារគ្រាប់ពូជដើម្បីបង្ការជំងឺផ្សិត។ របៀបដាំ កប់គ្រាប់ពូជទៅក្នុងដីដែលមានជម្រៅប្រហែល ៣ ទៅ ៥ សង់ទីម៉ែត្រ។ គួរដាំគ្រាប់នីមួយៗឱ្យមានចន្លោះពីគ្នាប្រហែល ២០ ទៅ ២៥ សង់ទីម៉ែត្រ និងចន្លោះជួរប្រហែល ៤៥ ទៅ ៦០ សង់ទីម៉ែត្រ។ ដំណាក់កាលដំដុះ ៥ទៅ១០ ថ្ងៃ គ្រាប់ពូជនឹងចាប់ផ្តើមដុះពន្លក និងលេចចេញមកលើដី។ ដំណាក់កាលលូតលាស់ រហូតដល់ ៤០ ថ្ងៃ ដើមសណ្ដែកដីនឹងចាប់ផ្តើមលូតលាស់ស្លឹក និងមែក។ ក្នុងដំណាក់កាលនេះ គួរតែដកស្មៅចេញឱ្យបានទៀងទាត់ និងស្រោចទឹកនៅពេលដែលដីស្ងួតពេក។ ដំណាក់កាលចេញផ្កា និងចាក់គល់ ប្រហែល ៤០ ថ្ងៃឡើងទៅ ដើមសណ្ដែកដីនឹងចាប់ផ្តើមចេញផ្កាពណ៌លឿង។ ក្រោយពីចេញផ្កា គល់របស់វា នឹងលូតចុះទៅក្រោមដី ហើយចាប់ផ្តើមបង្កើតជាផ្លែសណ្ដែកដី។ ក្នុងដំណាក់កាលនេះ ដីគួរតែមានសំណើមល្មម មិនត្រូវសើមពេកទេ ព្រោះអាចបណ្តាលឱ្យរលួយ។ ការពូនគល់ នៅពេលដើមសណ្ដែកដីលូតលាស់បានប្រហែលកន្លះចម្អាម អ្នកគួរពូនគល់របស់វាបន្តិចដើម្បីជួយឱ្យគល់ផ្កាចាក់ចូលដីបានស្រួល និងទទួលបានផលច្រើន។ សញ្ញាប្រមូលផល ដើមសណ្ដែកដីអាចប្រមូលផលបានចាប់ពី ៩០ ទៅ ១៥០ ថ្ងៃក្រោយដាំ អាស្រ័យលើពូជ។ សញ្ញាដែលបង្ហាញថាដល់ពេលប្រមូលផលគឺស្លឹកចាប់ផ្តើមប្រែពណ៌ទៅជាលឿង ហើយជ្រុះ។ របៀបប្រមូលផល អ្នកអាចប្រើចប ឬម៉ាស៊ីនភ្ជួរដើម្បីដកដើមសណ្ដែកដីចេញពីដី រួចយកទៅហាលថ្ងៃពីរបីថ្ងៃដើម្បីឱ្យស្ងួតល្អ មុននឹងយកផ្លែចេញពីគល់។ គួបញ្ជាក់ផងដែ បើយោងតាមព័ត៌មានដែលបានរកឃើញ មិនមានទិន្នន័យផ្លូវការច្បាស់លាស់ណាមួយដែលបញ្ជាក់ថាខេត្តណាមួយមានប្រជាជនដាំសណ្តែកដីច្រើនជាងគេបំផុតនោះទេ។ ទោះជាយ៉ាងនេះក្តី តាមរយៈឯកសារសិក្សាស្រាវជ្រាវ និងរបាយការណ៍កសិកម្មមួយចំនួន បានបង្ហាញថាមានខេត្តមួយចំនួននៅកម្ពុជាដែលគេដាំដុះសណ្តែកដីច្រើនមានដូចជា។ ខេត្តត្បូងឃ្មុំ នៅក្នុងស្រុកត្បូងឃ្មុំ មានប្រជាពលរដ្ឋដាំសណ្តែកដីច្រើនជាងគេ។ ខេត្តព្រៃវែង និងស្វាយរៀង ឯកសារសិក្សាមួយបានលើកឡើងថា ខេត្តទាំងពីរនេះមានកសិករដាំដុះសណ្តែកដីជាដំណាំរួមផ្សំនៅក្នុងប្រព័ន្ធកសិកម្មរបស់ពួកគេ។ ខេត្តកំពង់ចាម សណ្តែកដីដែលដាំនៅខេត្តកំពង់ចាម ត្រូវបានគេយកទៅកែច្នៃជាផលិតផលចំណីអាហារផ្សេងៗ។ ជាទូទៅ ការដាំដុះសណ្តែកដីនៅកម្ពុជាត្រូវបានកសិករធ្វើឡើងជាដំណាំរួមផ្សំ មិនមែនជាដំណាំសំខាន់ដើម្បីនាំចេញទ្រង់ទ្រាយធំនោះទេ។ ដូច្នេះហើយ ផ្ទៃដីដាំដុះសណ្តែកដីអាចប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំទៅតាមតម្រូវការទីផ្សារ។ បើយើងក្រលេកមកមើលការនាំចេញនិងការលក់ដូរនៅផ្សារក្នុងស្រុក នៅកម្ពុជា ការនាំចេញ និងការលក់ដូរផលិតផលកសិកម្មដូចជាសណ្ដែកដីមានលក្ខណៈខុសគ្នា។ ការនាំចេញសណ្ដែកដី ទីផ្សារនាំចេញ សណ្ដែកដីរបស់កម្ពុជាត្រូវបាននាំចេញទៅប្រទេសមួយចំនួន ដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម។ ទោះបីជាយ៉ាងណាក៏ដោយ ការនាំចេញនេះនៅមានទំហំតូចនៅឡើយ បើធៀបនឹងប្រទេសផលិតធំៗដទៃទៀត។ ទំហំនាំចេញ យោងតាមទិន្នន័យមួយចំនួន ការនាំចេញសណ្តែកដីមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ។ កម្ពុជាធ្លាប់នាំចេញសណ្តែកដីបានប្រហែល ២៩៦ តោននៅក្នុងឆ្នាំ ២០២០។ ទោះជាយ៉ាងនេះក្តី ទំហំនាំចេញមិនទាន់មានលក្ខណៈថេរ និងនៅមានកម្រិតទាបនៅឡើយ។ សំរាប់ការលក់ដូរនៅផ្សារក្នុងស្រុក គឺមានតម្រូវការខ្ពស់ សណ្តែកដីគឺជាគ្រឿងផ្សំដ៏សំខាន់មួយក្នុងម្ហូបអាហារខ្មែរ ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ។ គេប្រើសណ្ដែកដីធ្វើជាបន្លែ ចំណី គ្រឿងសម្លរ នំ និងប្រេង។ ដូច្នេះហើយ ធ្វើអោយទីផ្សារក្នុងស្រុកមានតម្រូវការខ្ពស់។ តម្លៃនិងផលិតផល សណ្ដែកដីដែលលក់នៅទីផ្សារក្នុងស្រុកភាគច្រើនជាផលិតផលរបស់កសិករខ្មែរផ្ទាល់។ គេអាចរកទិញសណ្ដែកដីឆៅ សណ្ដែកដីស្ងោរ សណ្ដែកដីលីង ឬក៏បុកជាម្សៅសម្រាប់ដាក់ក្នុងម្ហូប។ ហើយតម្លៃលក់គឺមានភាពប្រែប្រួលទៅតាមរដូវកាល និងទីតាំង និងគុណភាព។ ហើយជាទូទៅ ប្រជាកសិករខ្មែរចាប់ផ្ដើមដាំដុះ សណ្ដែកដីនៅដើមរដូវវស្សា។ ហេតុផលសំខាន់ដែលពួកគេជ្រើសរើសរដូវនេះគឺដោយសារសណ្ដែកដីត្រូវការទឹកគ្រប់គ្រាន់នៅដំណាក់កាលលូតលាស់ដំបូង និងនៅពេលដែលវាចាប់ផ្ដើមចេញផ្កា។ ទឹកភ្លៀងពីធម្មជាតិជួយសន្សំសំចៃពេលវេលា កម្លាំង និងថវិកាលើការស្រោចស្រព។ ទោះជាយ៉ាងនេះក្តី កសិករមួយចំនួនក៏អាចដាំដុះសណ្ដែកដីនៅរដូវប្រាំងផងដែរ។ ជាពិសេសនៅតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ដូចជាក្បែរទន្លេ ឬប្រព័ន្ធធារាសាស្ត្រ។ ក្នុងករណីនេះ ពួកគេនឹងស្រោចស្រពដំណាំដោយខ្លួនឯង។ សរុបមក ការដាំសណ្ដែកដីភាគច្រើននៅកម្ពុជាគឺដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈការនាំចេញនៅមានកម្រិតនៅឡើយ។